អម្រែក និង ធុងទឹក គឺជាឧបករណ៍ប្រពៃណីដ៏សំខាន់មួយរបស់ប្រជាកសិករខ្មែរ ជាពិសេសសម្រាប់អ្នករស់នៅតាមជនបទ ដែលពឹងផ្អែកលើប្រភពទឹកធម្មជាតិ ដូចជាអណ្ដូង ស្រះ បឹង ឬទន្លេ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការដងទឹកដោយប្រើអម្រែក និងធុងទឹកនេះបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងធនធានធម្មជាតិ។ ចំពោះអម្រែក គឺជាឈើមួយកំណាត់វែង ដែលត្រូវបានគេយកមកពាក់លើស្មា ដើម្បីទ្រទម្ងន់របស់របរផ្សេងៗ ជាពិសេសធុងទឹកចំនួនពីរ។ ជាទូទៅ អម្រែកត្រូវបានធ្វើពីឈើរឹង ឬឫស្សីដែលមានភាពរឹងមាំ និងទម្ងន់ល្មម។ ចាស់ៗជំនាន់ដើម ភាគច្រើនធ្វើដងរែក ឬអម្រែក ពីដើមឫស្សីដែលមានលក្ខណៈធន់ ហើយតាន់ដែលទ្រទម្ងន់បានល្អ។ អម្រែកមានរាងមូលៗ ឬរាងជ្រុងបន្តិច វែងល្មមនឹងដាក់លើស្មា ហើយមានភាពកោងបន្តិចនៅត្រង់កណ្តាលដើម្បីដាក់លើស្មាបានស្រួល។ បើយើងក្រឡេកទៅមើលថែវនៃប្រាសាទបុរាណខ្មែរវិញ គឺមានចម្លាក់ឆ្លាក់អំពីអម្រែកជាច្រើនប្រភេទ មានទាំងប្រភេទចុងទាំងពីររបស់អម្រែកចោះឱ្យមានរន្ធ ឬអម្រែកដែលកោងបះឡើងលើ និងអម្រែកដែលមានដងត្រង់ហើយចុងទាំងពីបះឡើងលើទៀតផង ដែលសម្រាប់ព្យួរធុងទឹក ឬរបស់របរផ្សេងៗ។ អម្រែកត្រូវមានទម្ងន់ស្រាលល្មម ដើម្បីកុំឱ្យធ្ងន់លើស្មាអ្នកប្រើប្រាស់ ប៉ុន្តែក៏ត្រូវរឹងមាំល្មមអាចទ្រទម្ងន់ទឹកពេញធុងទាំងពីរបាន។ មុខងារចម្បងរបស់អម្រែកគឺសម្រាប់ បែងចែកទម្ងន់ របស់ធុងទឹកទាំងពីរឱ្យមានលំនឹងនៅសងខាងខ្លួនរបស់មនុស្សម្នាក់ៗ។ វាបានជួយកាត់បន្ថយសម្ពាធលើដៃ និងខ្នង ហើយធ្វើឱ្យការដឹកជញ្ជូនទឹកមានប្រសិទ្ធភាពជាងការយួរដោយដៃម្ខាងៗ។ សារៈសំខាន់នៃអម្រែក គឺជាឧបករណ៍ចាំបាច់សម្រាប់ដឹកជញ្ជូនទឹកពីប្រភពឆ្ងាយៗមកផ្ទះ ឬរបស់របរផ្សេងៗ ដែលអាចឲ្យយើងចំណេញពេលវេលា ព្រមទាំងមិនសូវចំណាយកម្លាំងច្រើនថែមទៀតផង។ ការប្រើអម្រែកបានបង្ហាញពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការបង្កើតឧបករណ៍ដែលជួយសម្រួលការងារលំបាក។ ហើយវាក៏ជាផ្នែកមួយនៃវប្បធម៌រស់នៅរបស់ខ្មែរនៅតាមជនបទ ដែលគេតែងតែឃើញរូបភាពប្រជាជនរែកទឹកដោយអម្រែក ហើយមិនត្រឹមតែប៉ុណ្ណោះនាពេលប្រមូលផលស្រូវ កសិករខ្មែរជំនាន់មុននិងកសិករខ្មែរមួយចំនូនតូចនៅពេលបច្ចុប្បន្ននេះ នៅតែរែកស្រូវដោយប្រើអម្រែកផងដែរ។ ឯធុងទឹកដែលប្រើជាមួយអម្រែកជាធម្មតាមានចំនួនពីរ ដើម្បីដាក់នៅសងខាងអម្រែកសម្រាប់រក្សាលំនឹង។ ក្នុងសម័យបុរាណ ធុងទឹកអាចត្រូវបានធ្វើពី ដីឥដ្ឋដែមានរាងជាឆ្នាំងដីធំៗ ធ្វើពីឫស្សី ឬ ឈើជាដើម។ នៅពេលបច្ចុប្បន្ន គេនិយមប្រើ ធុងជ័រ ឬ ធុងដែក ព្រោះវាមានទម្ងន់ស្រាល ធន់ និងងាយស្រួលរក។ ជាទូទៅ ធុងទាំងពីរតែងតែមានទំហំ និងរូបរាងស្រដៀងគ្នា ព្រោះវាមានភាពងាយស្រួលរក្សានៅលំនឹង។ ធុងទឹកនីមួយៗមានត្រចៀក មានដៃធុងទឹក ឬមានរន្ធសម្រាប់ភ្ជាប់ទៅនឹងចុងអម្រែកដោយខ្សែ ឬដែកទំពក់។ ហើយមុខងារចម្បងនៃធុងទឹកគឺសម្រាប់ផ្ទុកទឹកពីប្រភពនានា។ ការមានធុងទឹកពីរដាក់នៅសងខាងអម្រែកវាបានជួយរក្សាលំនឹងនៃការដើរ និងកាត់បន្ថយការឈឺចាប់លើស្មា។ អ្នកដងទឹកអាចដើរបានលឿន និងដឹកបានបរិមាណច្រើនជាងការយួរធុងតែមួយ។ ដំណើរការនៃការដងទឹកដោយប្រើអម្រែក និងធុងពីរ គឺជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជននៅតាមជនបទ។ ជាទូទៅ អ្នកដែលធ្លាប់ដងទឹកយូរហើយ អាចដើរបានលឿន និងមានលំនឹងល្អ ទោះបីជាទឹកពេញធុងក៏ដោយ។ ក្នុងអតីតកាល អម្រែក និងធុងទឹក គឺជាឧបករណ៍ដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ជីវភាពប្រជាជនខ្មែរនៅតាមជនបទ ដែលភាគច្រើនគ្មានប្រព័ន្ធទឹកស្អាត និងគ្មានមធ្យោបាយយាន្តជំនិះ។ ហើយអម្រែក គឺជាឧបករណ៍ដែលប្រើប្រាស់ប្រើកម្លាំងពលកម្មមនុស្សសុទ្ធសាធ ប៉ុន្តែវាអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃបានយ៉ាងស្រួល។ បច្ចុប្បន្ននេះ ការប្រើប្រាស់អម្រែក និងធុងទឹកសម្រាប់ដងទឹកបានថយចុះគួរឱ្យកត់សម្គាល់ ដោយសារមានការអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹក ដូចជាម៉ាស៊ីនបូមទឹក អណ្តូងលូ និងទឹកស្អាតជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅតាមតំបន់ដាច់ស្រយាលមួយចំនួន ឬនៅកន្លែងដែលមិនទាន់មានប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ អម្រែក និងធុងទឹកនៅតែត្រូវបានប្រើប្រាស់ដដែល។ ម្យ៉ាងវិញទៀត គេក៏ឃើញមានការប្រើប្រាស់អម្រែកសម្រាប់ដឹកទំនិញផ្សេងៗក្រៅពីទឹកផងដែរ ដូចជាការដឹកបន្លែ ផ្លែឈើ ឬសម្ភារៈផ្សេងៗជាដើម។ សរុបមក អម្រែក និងធុងទឹកពីរ គឺជាផ្នែកមួយនៃកេរដំណែលវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញពីភាពធន់ និងការច្នៃប្រឌិតក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌធម្មជាតិ។